ប្រលោមលោកសហសម័យ គឺជាប្រភេទស្នាដៃអក្សរសិល្ប៍ដែលឆ្លុះបញ្ចាំងពីជីវិត សង្គម និងគំនិតរបស់មនុស្សនៅក្នុងសម័យកាលបច្ចុប្បន្ន។ វាមិនមែនជាការរៀបរាប់អំពីប្រវត្តិសាស្ត្រ ឬរឿងព្រេងនិទានបុរាណនោះទេ តែវាជាការពណ៌នាអំពីការពិតដែលកំពុងកើតមានឡើងជុំវិញខ្លួនយើង។ លក្ខណៈពិសេសរបស់ប្រលោមលោកសហសម័យតែងតែនិយាយអំពីបញ្ហាដែលកើតឡើងក្នុងសង្គមរៀងរាល់ថ្ងៃ ដូចជា ជីវិតយុវវ័យ ស្នេហា ភាពឯកោ បញ្ហាគ្រួសារ ភាពក្រីក្រ ការអប់រំ និងការអភិវឌ្ឍន៌សង្គម។ តួអង្គក្នុងរឿងមិនមែនជាតួអង្គអភិនិហា ឬជាតួអង្គទេវកថាទេ តែពួកគេមានលក្ខណៈដូចមនុស្សពិតៗ មានអារម្មណ៍ មានគំនិតស្មុគស្មាញ និងមានចំណុចខ្សោយ។ ហើយការប្រើប្រាស់ភាសា និងរបៀបសរសេរគឺមានភាពសាមញ្ញ ងាយស្រួលយល់ និងឆ្លុះបញ្ចាំងពីរបៀបរស់នៅរបស់មនុស្សនៅសម័យបច្ចុប្បន្ន។ រឿងរ៉ាវភាគច្រើនកើតឡើងនៅក្នុងទីក្រុង ឬតាមទីជនបទក្នុងសម័យបច្ចុប្បន្ន ដែលធ្វើឲ្យអ្នកអានមានអារម្មណ៍ថាខ្លួនកំពុងស្ថិតនៅក្នុងរឿងនោះ។ សរុបមក ប្រលោមលោកសហសម័យគឺជាកញ្ចក់មួយដែលបានឆ្លុះបញ្ចាំងពីសង្គម និងជីវិតរបស់មនុស្សនៅសម័យកាលមួយ ដែលជួយឲ្យយើងយល់កាន់តែច្បាស់ពីពិភពលោកជុំវិញខ្លួន។ ប្រលោមលោកសហសម័យនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ មានអ្នកនិពន្ធវ័យក្មេងជាច្រើនបានព្យាយាមរិះរកប្រធានបទថ្មីៗ ដើម្បីឆ្លុះបញ្ចាំងពីការពិតក្នុងសង្គម ដូចជាប្រលោមលោករឿង រលកបោកបក់ ដែលជាស្នាដៃរបស់លោក ប៉ាល់ វណ្ណារីរក្សជាដើម។ ស្នាដៃនេះបានរៀបរាប់ពីជីវិតរបស់ក្មេងស្រីម្នាក់ដែលជួបប្រទះនឹងការរើសអើង ការរំលោភបំពាន និងការតស៊ូដើម្បីរស់រានមានជីវិតក្នុងសង្គម។ វាបង្ហាញពីភាពស្មុគស្មាញនៃជីវិត និងបញ្ហាផ្លូវចិត្តដែលមនុស្សជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ចំណែកប្រលោមលោករឿង នាងគិតថាស្រឡាញ់ ដែលជាស្នាដៃរបស់កញ្ញា ស សិលា វាក៏មានបង្ហាញអំពីទំនាក់ទំនងស្នេហារបស់យុវជនបច្ចុប្បន្នដែរ។ ស្នាដៃនេះបង្ហាញពីទំនាក់ទំនងស្នេហា និងការយល់ច្រឡំនៅក្នុងជីវិតរបស់យុវវ័យ។ វាបានឆ្លុះបញ្ចាំងពីបញ្ហាទំនាក់ទំនង ការស្វែងរកអត្តសញ្ញាណខ្លួនឯង និងការសម្រេចចិត្តក្នុងជីវិតរបស់យុវជន។ រីឯ ប្រលោមលោកដែលបង្ហាញពីការអប់រំវិញគឺមានឈ្មោះថា ផ្ទះបាត់លេខរៀង ដែលនិពន្ធដោយលោក ស សុផល។ ប្រលោមលោកនេះបាននិយាយពីបញ្ហាមួយចំនួនក្នុងសង្គម ដូចជាវិសមភាព ការអប់រំ និងការខិតខំតស៊ូដើម្បីសម្រេចក្ដីស្រមៃ។ ស្នាដៃនេះបានទទួលការកោតសរសើរយ៉ាងខ្លាំងពីអ្នកអានដោយសារតែសាច់រឿងមានលក្ខណៈប្រាកដនិយម និងងាយស្រួលយល់។ សាច់រឿងក្នុងប្រលោមលោកសហសម័យខ្មែរភាគច្រើនបានបង្ហាញពីការពិតក្នុងសង្គម គំនិត និងអារម្មណ៍របស់មនុស្សនៅសម័យបច្ចុប្បន្ន។ ខ្លឹមសារដែលពួកគេបានលើកយកមកនិពន្ធមានលក្ខណៈចម្រុះ ប៉ុន្តែអាចសង្ខេបជាចំណុចសំខាន់ៗបាន។ ប្រលោមលោកសហសម័យតែងតែនិយាយអំពីបញ្ហាដែលកើតឡើងក្នុងសង្គមរៀងរាល់ថ្ងៃ ដូចជា វិសមភាពសង្គម គម្លាតរវាងអ្នកមាននិងអ្នកក្រ ការអប់រំ និងការអភិវឌ្ឍន៍។ សាច់រឿងទាំងនោះបានបង្ហាញពីការតស៊ូរបស់មនុស្សដែលមកពីគ្រួសារក្រីក្រដើម្បីទទួលបានការអប់រំខ្ពស់ និងការតស៊ូរបស់ពួកគេដើម្បីរកការងារល្អធ្វើ។ ប្រធានបទមួយទៀតដែលអ្នកនិពន្ធច្រើនលើកយកមកសរសេរ គឺបញ្ហាផ្លូវចិត្ត និងភាពស្មុគស្មាញក្នុងទំនាក់ទំនង។ សាច់រឿងខ្លះបានបង្ហាញពី បញ្ហាជំងឺបាក់ទឹកចិត្ត ភាពឯកោរបស់យុវវ័យ និងភាពស្មុគស្មាញក្នុងទំនាក់ទំនងគ្រួសារ ឬមិត្តភក្ដិ។ តាមរយៈរឿងទាំងនេះ អ្នកអានអាចយល់កាន់តែច្បាស់ពីអារម្មណ៍របស់តួអង្គ ហើយរៀនពីរបៀបដោះស្រាយបញ្ហាទាំងនេះ។ ប្រលោមលោកខ្លះទៀតបានបង្ហាញពីដំណើរជីវិតរបស់មនុស្សដែលព្យាយាមស្វែងរកអត្តសញ្ញាណខ្លួនឯង និងតម្លៃនៃជីវិត។ តួអង្គក្នុងរឿងត្រូវជម្នះរាល់ឧបសគ្គដើម្បីសម្រេចក្ដីស្រមៃ ហើយស្វែងរកភាពជោគជ័យផ្ទាល់ខ្លួន។ សាច់រឿងបែបនេះបានផ្ដល់នូវកម្លាំងចិត្ត និងក្តីសង្ឃឹមដល់អ្នកអាន។ និយាយជារួម ប្រលោមលោកសហសម័យមិនមែនគ្រាន់តែជារឿងប្រឌិតនោះទេ ប៉ុន្តែវាគឺជាកញ្ចក់មួយដែលបានឆ្លុះបញ្ចាំងពីជីវិតពិតរបស់មនុស្សនៅសម័យបច្ចុប្បន្ន ដែលបានជួយឲ្យយើងយល់កាន់តែច្បាស់ពីសង្គមជុំវិញខ្លួន។ ចំំណែកការនិពន្ធប្រលោមលោកសហសម័យមិនមែនគ្រាន់តែជាការកម្សាន្តនោះទេ ប៉ុន្តែវាមានគោលបំណងច្បាស់លាស់ និងសំខាន់ៗជាច្រើន។ អ្នកនិពន្ធមានបំណងចង់ចែករំលែកគំនិត និងឆ្លុះបញ្ចាំងពីការពិតក្នុងសង្គម។ មូលហេតុចម្បងបំផុតនៃការនិពន្ធប្រលោមលោកសហសម័យ គឺដើម្បី ឆ្លុះបញ្ចាំងពីការពិតនៃជីវិត និងបញ្ហានានាដែលកើតឡើងក្នុងសង្គម។ អ្នកនិពន្ធចង់បង្ហាញពីភាពស្មុគស្មាញនៃទំនាក់ទំនង ការតស៊ូក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សសាមញ្ញ និងភាពមិនប្រក្រតីមួយចំនួនក្នុងសង្គម។ វាមិនមែនជាការរិះគន់នោះទេ តែជាការបង្ហាញដើម្បីឲ្យអ្នកអានបានយល់ និងគិតពិចារណា។ ប្រលោមលោកសហសម័យជាមធ្យោបាយមួយដើម្បីលើកកម្ពស់គំនិតថ្មីៗ និងការគិតបែបវិភាគក្នុងចំណោមអ្នកអាន។ អ្នកនិពន្ធបានដាក់បញ្ចូលនូវគំនិតផ្លូវចិត្ត សីលធម៌ និងទស្សនវិជ្ជាដើម្បីឲ្យអ្នកអានបាន យល់កាន់តែស៊ីជម្រៅពីអារម្មណ៍ និងគំនិតរបស់តួអង្គ។ ការនិពន្ធប្រលោមលោកបែបនេះជួយជំរុញឲ្យអ្នកអានមានការយល់ចិត្តគ្នា និងចេះដោះស្រាយបញ្ហា។ ប្រលោមលោកសហសម័យជាភស្តុតាងមួយដែលបានកត់ត្រាពីរបៀបរស់នៅ ទស្សនៈ និងការយល់ឃើញរបស់មនុស្សនៅសម័យកាលមួយ។ ស្នាដៃទាំងនេះនឹងក្លាយជា មរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រសង្គម វប្បធម៌ និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ សរុបមក ការនិពន្ធប្រលោមលោកសហសម័យគឺជាការងារមួយដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍផ្នែកអក្សរសិល្ប៍ គំនិត និងការយល់ដឹងក្នុងសង្គមទាំងមូល។